ការរៀបចំអាហារសម្រាប់ពិធីអាពាហ៍ពិពាហ៍ តាមប្រពៃណីទំលៀមទម្លាប់របស់ប្រជាជនកម្ពុជា ប្រារព្ធធ្វើឡើងគឺរយៈពេល២ថ្ងៃ។ សម្រាប់់ថ្ងៃទី១ ជាថ្ងៃចូលរោងជ័យម្ចាស់ដើមការនៅពេលរសៀលចន្លោះម៉ោង៤ទៅម៉ោង៥គេមានទទួលជាបបរគ្រឿង ឬតាមតំបន់ខ្លះមានទទួលជាបាយសម្ល និងម្ហូប២ទៅ៣មុខតាមលទ្ធភាព ។ ឈានចូលដល់ថ្ងៃទី២ ជាថ្ងៃសិរិសួស្តីរបស់កូនក្រមុំកូនកំលោះគឺមានទទួលអាហារសម្រាប់ភ្ញៀវកិត្តិយសចំនួន៣ពេល ប៉ុន្តែអាហារទាំងនោះមានភាពខុសគ្នាទៅតាមតំបន់និងសមត្ថភាពគ្រួសាររៀងៗខ្លួន។ ដំបូងយើងនិយាយនៅតំបន់ដាច់ស្រយាល បន្ទាប់ពីពិធីហែជំនូនរួចមក ភ្ញៀវដែលបានចូលរួមត្រូវបានអញ្ជើញអោយចូលតុដើម្បីទទួលទានអាហារ ដូចជាបបរគ្រឿង។ ចំណែកបង្អែមវិញ មានផ្លែឈើ នំខ្មែរ ដូចជានំបត់ នំគម និងនំអន្សមជាដើម។ នៅពេលថ្ងៃ បន្ទាប់ពីពិធីកាត់សក់បានបញ្ចប់ ម្ចាស់ដើមការក៏បានអញ្ជើញភ្ញៀវចូលតុម្តងទៀតដើម្បីទទួលទានអាហារថ្ងៃត្រង់។ មុខម្ហូបមានដូចជា ប្រហុកចិញ្ច្រាំសាច់ជ្រូកបីជាន់ជាមួយបន្លែដែលមានដូចជា ស្ពៃក្តោប,ការ៉ុត,ត្រសក់,ត្រប់និងសណ្តែកគួរ សម្លរម្ជូរយួន និងត្រីបំពងជាមួយ ស្វាយជ្រក់ទឹកត្រីស្វាយ ហើយមានបង្អែមផ្សេងៗទៀតផង។ ពេលល្ងាចមកដល់ ដំបូងគេឲ្យយើងទទួលទានដូចជា សណ្តែកដីលីងគ្រឿង សាយ៉បំពងឬគាវបំពង ។ បន្តិចក្រោយមក គេមានជាបាយស ញាំនំបញ្ចុកស្រួយ ទាកាប់ និងសម្លរម្ជូរគ្រឿង។ សម្រាប់បង្អែមគឺមាន ផ្លែឈើ នំអន្សូម ចាហ៊ួយ នំចិនជាដើម។ ក្រឡែកមកដឹងអំពីគ្រួសារដែលមានជីវភាពមធ្យមឬប្រសើរវិញ ក៏មិនសូវជាខុសគ្នាទៅនឹងតំបន់ដាច់ស្រយាលដែរគ្រាន់តែគេមានម្ហូបច្រើនជាងប៉ុណ្ណោះ។ ចំពោះអាហារពេលព្រឹកនេះ គឺមានបបរគ្រឿងជាមួយនំឆាខ្វៃ និងគុយទាវឆាផងដែរ។ បន្ទាប់នោះមានបង្អែមសម្រាប់លាងមាត់ ដូចជាផ្លែឈើ នំខ្មែរ ដូចជានំបត់ នំគម និងនំអន្សមជាដើម។ អាហារពេលថ្ងៃមាន បាយស ត្រីប្រម៉ាចៀន ឆាបន្លែគ្រប់មុខ សម្លរម្ជូរគ្រឿង និងត្រីបំពងទឹកត្រីផ្អែម។ ចំណែកបង្អែមមាន ផ្លែឈើ នំខ្មែរ ដូចជានំបត់ នំគម និងនំអន្សមជាដើម ឬ អាចមានជាបង្អែមខ្មែរ មានដូចជាបង្អែមពោត បង្អែមចេកខ្ទិះជាដើម ។ ឈានដល់ពេលល្ងាច ដំបូងគេឲ្យជាគ្រឿងក្លែម ៥មុខ ដែលមាន សណ្តែកដី ជ្រក់ឆៃថាវ ប្រហិតក្តាម ប៉ាត់តេ សាយ៉ និង នំបញ្ចុកស្រួយ។ បន្ទាប់់មកគេលើកមុខម្ហូបទី២គឺ បាយឆានិងបាយស មាន់ឬទាកាប់ បង្គាខ្ទិះ សម្លរម្ជូរគ្រឿង ឆាក្តៅ ភ្លាសាច់គោ ។ ចុងក្រោយយើងនិយាយពីពិធីមង្គលការសម្រាប់អ្នកឋានៈខ្ពស់វិញម្តង គេមានម្ហូបជាច្រើនមុខប៉ុន្តែមិនជាខុសគ្នាទៅនឹងតំបន់២ខាងលើទេ។ ក្រោយពីបញ្ចប់ការហែជំនូនមក គឺគ្មានអ្វីទទួលក្រៅពីបបរគ្រឿងនោះទេ តែគេមានជាស៊ុបបន្ថែម។ គេក៍មានការបម្រើ ជាភេសជ្ជៈ ដែលមានដូចជា កាហ្វេទឹកដោះគោទឹកកក តែក្រូចឆ្មារ តែទឹកដោះគោ ជាដើម។ សម្រាប់បង្អែម មានបបរពោត បង្អែមចាប់ឆាយ នំខ្មែរជាច្រើនមុខ ដូចជា នំគម នំបត់ នំអន្សមជ្រូក នំអន្សមចេក នំអន្សមខ្នុរ និងនំបត់ស្លឹកស្រស់ជាដើម។។ នៅពេលថ្ងៃត្រង់ មានបាយស ស៊ុបមាន់ខ្មៅ បង្កងខ្ទិះ បំពងត្រីក្រហមជាមួយទឹកត្រីផ្អែម ស្ងោរជ្រក់មាន់។ ចំពោះបង្អែម វិញក៍ដូចគ្នាទៅនឹងពេលព្រឹកដែរ។ បន្ទាប់ពីនោះ ដល់ពេលល្ងាចគេឲ្យយើងនូវស៊ុបក្តាមដំបូងគេ ។ បន្ទាប់មកទៀត មានមាន់ស្ពៃខ្មៅ គោដុត ញាំបង្គា ស៊ុប ឡូឡាក់សាច់គោ ទាទឹម ត្រីបំពងអំបិសទុំ សម្លរការីនំប័ុង។ សម្រាប់បង្អែម គេមានជាបបរត្នោត នំប្រអប់ដែលរួមមានបាយទ្រាប តាប៉ែ ដុំសណ្តែក គ្រាប់ខ្នុរ។ រីឯ ភេសជ្ជៈ វិញគេនិងមានបម្រើ និងដាក់អោយទទួលទានមានដូចជា ស្រាបៀរ ទឹកសុទ្ធ ទឹកក្រូច និងទឹកផ្លែឈើ ទៅតាមតម្រូវការរបស់ភ្ញៀវដែលបានចូលរួម។